ការងារស្ម័គ្រចិត្តនៅក្នុងជម្រកសត្វ គឺជាការលះបង់ដ៏មានតម្លៃដែលឆ្លុះបញ្ចាំងពីទឹកចិត្តអាណិតអាសូរដ៏ជ្រាលជ្រៅចំពោះសត្វ។ នៅក្នុងប្រទេសកម្ពុជា សកម្មភាពនេះមិនត្រឹមតែជួយដល់សត្វដែលរងគ្រោះប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងជួយបណ្ដុះស្មារតីយុវជនឱ្យចេះស្រឡាញ់ និងការពារបរិស្ថានធម្មជាតិ។ ការធ្វើការងារស្ម័គ្រចិត្តនៅក្នុងជម្រកសត្វ គឺមានគោលបំណង និងឆន្ទៈជាច្រើនផ្សេងៗគ្នា។ គោលបំណងចម្បងនៃការងារស្ម័គ្រចិត្តគឺដើម្បីផ្ដល់ក្ដីស្រឡាញ់ និងការថែទាំដល់សត្វដែលត្រូវបានគេបោះបង់ចោល ឬរងគ្រោះថ្នាក់ដោយសារមនុស្ស។ យើងចូលរួមក្នុងសកម្មភាពនេះដើម្បីជួយសម្រាលបន្ទុកដល់បុគ្គលិកក្នុងជម្រកសត្វ ដែលជារឿយៗមានចំនួនតិចជាងចំនួនសត្វដែលត្រូវមើលថែជារៀងរាល់ថ្ងៃ។ សកម្មភាពជួយសត្វក្នុងសហគមន៍ជួយឱ្យមនុស្សគ្រប់គ្នាបានយល់ដឹងពីតម្លៃជីវិត និង បញ្ឈប់ការធ្វើបាបសត្វធាតុគ្រប់បែបយ៉ាងក្នុងស្រុកខ្មែរយើង។ យើងចង់ជួយឱ្យសត្វដែលរងរបួសផ្លូវកាយ អាចទទួលបានការស្ដារនីតិសម្បទា និងមានឱកាសរស់នៅជាថ្មីក្នុងភាពដ៏កក់ក្ដៅ។ គោលបំណងសំខាន់មួយទៀតគឺដើម្បីជម្រុញឱ្យមានការស្មុំកូនសត្វយកទៅចិញ្ចឹមជំនួសឱ្យការទិញសត្វដែលបង្កាត់ពូជសម្រាប់អាជីវកម្ម។ ក្នុងនាមជាអ្នកស្ម័គ្រចិត្ត យើងចង់ក្លាយជាសំឡេងតំណាងឱ្យសត្វដែលមិនអាចនិយាយបាន ដើម្បីទាមទារភាពយុត្តិធម៌ និងការការពារពីច្បាប់។ ការបង្រៀនអ្នកភូមិឱ្យយល់ដឹងពីគុណសម្បត្តិនៃការការពារការឆ្លងជំងឺពីសត្វគឺជារឿងល្អ និង ជួយទប់ស្កាត់ការរាលដាលមេរោគផ្សេងៗក្នុងតំបន់ឱ្យមានសុវត្ថិភាព។ យើងធ្វើការងារនេះដើម្បីកាត់បន្ថយចំនួនសត្វអនាថាដែលរស់នៅតាមដងផ្លូវ ដែលអាចបង្កជាហានិភ័យដល់សុខភាពសាធារណៈ និងសណ្ដាប់ធ្នាប់។ គោលបំណងនៃការអភិរក្សសត្វព្រៃគឺដើម្បីរក្សាពូជសត្វកម្រឱ្យនៅស្ថិតស្ថេរ និងជៀសផុតពីការផុតពូជសម្រាប់កូនចៅជំនាន់ក្រោយរបស់កម្ពុជា។ ការងារស្ម័គ្រចិត្តគឺជាការបណ្ដុះស្មារតី មេត្តាធម៌ ដែលជាឫសគល់នៃវប្បធម៌ខ្មែរទៅកាន់យុវជនឱ្យចេះឈឺឆ្អាលចំពោះជីវិតសត្វលោក។ យើងចង់ឱ្យជម្រកសត្វកាន់តែមានភាពរីកចម្រើនដោយប្រើវិធីសាស្ត្រប្លែកៗដូចជាការថតរូបឱ្យស្អាត និង ការប្រើបណ្ដាញសង្គមសម្រាប់ចែករំលែកឱ្យគេស្គាល់ច្រើន។ គោលបំណងនៃការងារនេះគឺដើម្បីបង្កើតបរិយាកាសសុវត្ថិភាពសម្រាប់សត្វដែលកំពុងរង់ចាំម្ចាស់ថ្មីមកទទួលយកទៅមើលថែ។ យើងចូលរួមដើម្បីរៀនសូត្រពីរបៀបរស់នៅ និងតម្រូវការធម្មជាតិរបស់សត្វនីមួយៗឱ្យបានកាន់តែស៊ីជម្រៅជាងមុន។ ការងារស្ម័គ្រចិត្តជួយឱ្យជម្រកសត្វអាចពង្រីកវិសាលភាពនៃការជួយសង្គ្រោះសត្វបានកាន់តែច្រើន និងរហ័សទាន់ចិត្ត។ គោលដៅវែងឆ្ងាយគឺការលុបបំបាត់ការជួញដូរសត្វព្រៃខុសច្បាប់ និងការប្រើប្រាស់សត្វក្នុងរូបភាពធ្វើបាបដើម្បីកម្សាន្ត។ យើងចង់បង្កើតសហគមន៍មួយដែលមនុស្ស និងសត្វអាចរស់នៅជាមួយគ្នាដោយសន្តិភាព និងការគោរពតាមគោលការណ៍សីលធម៌។ ការងារនេះផ្ដល់ឱកាសឱ្យយើងបានប៉ះពាល់ និងយល់ដឹងពីតម្លៃនៃជីវិតគ្រប់រូបភាពដោយគ្មានការរើសអើងរវាងសត្វចិញ្ចឹម និងសត្វព្រៃ។ យើងចង់ជួយរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យសត្វក្នុងជម្រកឱ្យមានសណ្ដាប់ធ្នាប់ងាយស្រួលក្នុងការតាមដានសុខភាព និងការផ្ដល់ថ្នាំ។ គោលបំណងនៃការងារក្នុងជម្រកសត្វព្រៃគឺដើម្បីរៀបចំពួកវាឱ្យមានលទ្ធភាពត្រលប់ទៅរស់នៅក្នុងព្រៃធម្មជាតិវិញបានដោយជោគជ័យ។ ការស្ម័គ្រចិត្តដើម្បីបំពេញនូវកាតព្វកិច្ចជាពលរដ្ឋល្អដែលចេះចែករំលែកកម្លាំងកាយចិត្តដើម្បីបុព្វហេតុសង្គម។ ចំពោះ ទីជម្រក និងកន្លែងអភិរក្សសត្វក្នុងប្រទេសកម្ពុជា គឺមានជាច្រើនកន្លែង។ តួយ៉ាងដូច មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ គឺជាកន្លែងដ៏ធំជាងគេដែលសង្គ្រោះសត្វព្រៃរាប់ពាន់ក្បាលពីការជួញដូរខុសច្បាប់។ អង្គការ សមាគមសុខុមាលភាពសត្វភ្នំពេញ ផ្ដោតសំខាន់លើការជួយសង្គ្រោះសត្វឆ្កែ និងឆ្មាអនាថាតាមដងផ្លូវ និងតាមវត្តអារាមនានា។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ នៅខេត្តសៀមរាប គឺជាកន្លែងអភិរក្សសត្វកម្រ និងបង្កាត់ពូជសត្វដែលជិតផុតពូជ។ គម្រោងការពារសត្វដំរី នៅមណ្ឌលគិរី ផ្ដល់ជម្រកបែបធម្មជាតិដល់ដំរីដែលត្រូវបានគេប្រើជាកម្លាំងពលកម្មហួសកម្រិត។ មជ្ឈមណ្ឌលសង្គ្រោះសត្វខ្លាឃ្មុំ ស្ថិតក្នុងតំបន់ភ្នំតាម៉ៅ គឺជាជម្រកដ៏សុវត្ថិភាពសម្រាប់ខ្លាឃ្មុំដែលត្រូវបានសង្គ្រោះពីការជួញដូរ។ អង្គការសង្គ្រោះសត្វកម្ពុជា នៅភ្នំពេញ ធ្វើការងារយ៉ាងសកម្មលើការគ្រប់គ្រងចំនួនសត្វតាមរយៈការចាក់ថ្នាំបង្ការ និងការអប់រំ។ តំបន់ការពារទេសភាពអាងត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ គឺជាជម្រកដ៏សំខាន់សម្រាប់សត្វក្រៀល និងសត្វស្លាបកម្រជាច្រើនប្រភេទ។ ដែនជម្រកសត្វព្រៃកែវសីមា គឺជាទីតាំងដ៏អស្ចារ្យសម្រាប់ការអភិរក្សសត្វស្វាអង្គត់ និងសត្វព្រៃចម្រុះពណ៌ជាច្រើនទៀតក្នុងខេត្តមណ្ឌលគិរី។ មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកម្ពុជា ផ្ដោតលើការការពារសត្វអណ្តើកហ្លួង និងសត្វក្រពើត្រីដែលជាសត្វនិមិត្តរូបនៃមរតកធម្មជាតិខ្មែរ។ អង្គការ ការអភិរក្សអន្តរជាតិ ក៏មានសកម្មភាពជាច្រើនក្នុងការជួយស្វែងរកអ្នកស្ម័គ្រចិត្តសម្រាប់គម្រោងអភិរក្សនៅជួរភ្នំក្រវាញ។ កន្លែងទាំងនេះត្រូវការអ្នកស្ម័គ្រចិត្តដែលមានឆន្ទៈពិតប្រាកដមកជួយក្នុងសកម្មភាពប្រចាំថ្ងៃ ដើម្បីជួយឱ្យសត្វមានការរស់នៅប្រសើរឡើង។ ការជ្រើសរើសទីតាំងស្ម័គ្រចិត្តគួរតែធ្វើឡើងទៅតាមចំណង់ចំណូលចិត្តរបស់អ្នក មិនថាជាសត្វចិញ្ចឹមតាមផ្ទះ ឬសត្វព្រៃដ៏កម្រឡើយ។ កន្លែងអភិរក្សនីមួយៗមានបទបញ្ជាផ្ទៃក្នុងតឹងរ៉ឹងដើម្បីធានាសុវត្ថិភាពទាំងអ្នកស្ម័គ្រចិត្ត និងសត្វដែលស្នាក់នៅទីនោះជានិរន្តរ៍។ ការទៅដល់ទីតាំងទាំងនេះ ជួនកាលតម្រូវឱ្យអ្នកមានការស្នាក់នៅរយៈពេលវែងដើម្បីយល់ដឹងពីវដ្តជីវិតរបស់សត្វនីមួយៗឱ្យបានច្បាស់។ ការងារនៅតាមតំបន់ដាច់ស្រយាលដូចជា មណ្ឌលគិរី ផ្ដល់បទពិសោធន៍រស់នៅបែបធម្មជាតិពិតៗដែលជួយឱ្យយើងបំភ្លេចភាពមមាញឹកក្នុងទីក្រុង។ អ្នកអាចទាក់ទងតាមរយៈគេហទំព័រ ឬបណ្ដាញសង្គមរបស់អង្គការទាំងនេះដើម្បីសាកសួរពីឱកាសស្ម័គ្រចិត្ត និងតម្រូវការបច្ចេកទេស។ ជម្រកសត្វតាមវត្តអារាមក្នុងប្រទេសកម្ពុជា ក៏ជាកន្លែងដែលត្រូវការអ្នកស្ម័គ្រចិត្តទៅជួយរៀបចំចំណី និងអនាម័យសម្រាប់សត្វឆ្កែឆ្មាអនាថាផងដែរ។ ការចូលរួមក្នុងកន្លែងអភិរក្សទាំងនេះ គឺជាការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ។ ទីតាំងនីមួយៗផ្ដល់នូវចំណេះដឹងផ្នែកជីវវិទ្យា និងបច្ចេកទេសអភិរក្សដែលអ្នកមិនអាចរៀនបានត្រឹមតែក្នុងសៀវភៅ ឬក្នុងថ្នាក់រៀន។ ការទៅដល់ជម្រកសត្វទាំងនេះ គឺជាការបង្ហាញពីទឹកចិត្តអាណិតអាសូរដ៏ពិតប្រាកដរបស់យុវជនខ្មែរចំពោះជីវិតសត្វទាំងឡាយ។ ការងារស្ម័គ្រចិត្តនៅក្នុងជម្រកសត្វ នឹងធ្វើឲ្យយើងទទួលបាននូវសកម្មភាពថ្វីៗ និងប្លែកៗដែលយើងមិនធ្លាប់ធ្វើពីមុនមក។ សកម្មភាពមូលដ្ឋានបំផុតគឺការជួយសម្អាតទ្រុង និងកន្លែងស្នាក់នៅរបស់សត្វឱ្យមានអនាម័យល្អជានិច្ចដើម្បីបង្ការជំងឺឆ្លង។ អ្នកស្ម័គ្រចិត្តត្រូវជួយរៀបចំចំណីអាហារដែលមានជីវជាតិ និងត្រឹមត្រូវតាមបច្ចេកទេសទៅតាមប្រភេទសត្វ និងអាយុរបស់ពួកវា។ ការដើរលេងជាមួយសត្វឆ្កែ ឬការលេងជាមួយកូនឆ្មា ជួយឱ្យពួកវាមានសុខភាពល្អ និងកាត់បន្ថយភាពតានតឹងដែលបណ្ដាលមកពីការឃុំឃាំង។ អ្នកអាចជួយងូតទឹក និងដុសសម្អាតរោមសត្វ ដើម្បីការពារជំងឺសើស្បែក និងកម្ចាត់ប៉ារ៉ាស៊ីតផ្សេងៗដែលរំខានដល់សត្វ។ សកម្មភាព សង្គមបូនីយកម្ម គឺការចំណាយពេលឱ្យសត្វស៊ាំជាមួយមនុស្ស ដើម្បីឱ្យពួកវាងាយស្រួលក្នុងការស្មុំយកទៅចិញ្ចឹម។ អ្នកស្ម័គ្រចិត្តដែលមានចំណេះដឹងផ្នែកបសុពេទ្យ អាចជួយលាងរបួស ឬផ្ដល់ថ្នាំតាមការណែនាំរបស់គ្រូពេទ្យសត្វប្រចាំមជ្ឈមណ្ឌល។ ការថតរូបសត្វឱ្យបានស្អាត និងទាក់ទាញ ដើម្បីបង្ហោះលើបណ្ដាញសង្គម គឺជាវិធីសាស្ត្រដ៏ល្អក្នុងការជួយស្វែងរកម្ចាស់ថ្មីឱ្យពួកវាបានឆាប់។ ការសរសេររឿងរ៉ាវប្រវត្តិរបស់សត្វនីមួយៗ ក៏អាចជួយឱ្យសាធារណជនមានអារម្មណ៍អាណិត និងចង់ជួយឧបត្ថម្ភជាថវិកា ឬចំណីផងដែរ។ អ្នកអាចជួយក្នុងកិច្ចការរដ្ឋបាល ដូចជាការឆ្លើយតបសារសាកសួរព័ត៌មាន ឬការរៀបចំឯកសារស្មុំកូនសត្វឱ្យបានត្រឹមត្រូវតាមច្បាប់។ ការជួយជួសជុល ឬសាងសង់ជម្រកថ្មី គឺជាសកម្មភាពដែលត្រូវការកម្លាំងកាយមាំមួន និងស្មារតីសាមគ្គីភាពខ្ពស់របស់អ្នកស្ម័គ្រចិត្ត។ ក្នុងជម្រកសត្វព្រៃ សកម្មភាពអាចរួមមានការតាមដានចលនាសត្វតាមរយៈកាមេរ៉ាស្វ័យប្រវត្តិ ដើម្បីសិក្សាពីសកម្មភាពរស់នៅរបស់ពួកវា។ អ្នកស្ម័គ្រចិត្តអាចជួយរៀបចំកម្មវិធីអប់រំដល់កុមារដែលមកទស្សនាជម្រកសត្វ ដើម្បីបណ្ដុះស្មារតីស្រឡាញ់សត្វតាំងពីតូច។ ការជួយរៃអង្គាសថវិកា តាមរយៈការលក់សម្ភារៈអនុស្សាវរីយ៍ ឬការរៀបចំព្រឹត្តិការណ៍សប្បុរសធម៌ផ្សេងៗក្នុងសហគមន៍។ ការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺតាមភូមិឃុំ គឺជាការងារដែលមានឥទ្ធិពលខ្លាំងដល់សុវត្ថិភាពមនុស្ស និងសត្វ។ អ្នកអាចជួយដាំរុក្ខជាតិ ឬសាងសង់សួនច្បារដែលជាប្រភពអាហារធម្មជាតិសម្រាប់សត្វស្លាបនៅក្នុងតំបន់អភិរក្ស។ ការបកប្រែឯកសារព័ត៌មានពីភាសាបរទេសមកភាសាខ្មែរ ជួយឱ្យប្រជាជនក្នុងស្រុកងាយស្រួលយល់ពីសារៈសំខាន់នៃការអភិរក្សសត្វ។ សកម្មភាពអប់រំតាមសាលារៀនអំពីការបញ្ឈប់ការបរិភោគសាច់សត្វព្រៃ គឺជាការងារដ៏សំខាន់ដែលអ្នកស្ម័គ្រចិត្តអាចចូលរួមបាន។ អ្នកស្ម័គ្រចិត្តអាចជួយដាំដើមឈើឡើងវិញក្នុងតំបន់ជម្រក ដើម្បីបង្កើនជម្រកធម្មជាតិ និងផ្ដល់ម្លប់ដ៏ត្រជាក់ដល់សត្វព្រៃ។ ការរៀនពីរបៀបការផ្ដល់ការសង្គ្រោះបឋមដល់សត្វដែលរងគ្រោះថ្នាក់ចរាចរណ៍ គឺជាជំនាញដ៏មានតម្លៃដែលអ្នកស្ម័គ្រចិត្តគ្រប់រូបគួរយល់ដឹង។ រាល់សកម្មភាពតូចតាចដែលអ្នកបានលះបង់ សុទ្ធតែរួមចំណែកធ្វើឱ្យជីវិតរបស់សត្វក្នុងជម្រកមានក្ដីសង្ឃឹម និងភាពកក់ក្ដៅ។ ការងារស្ម័គ្រចិត្តជួយឱ្យអ្នកអភិវឌ្ឍនូវ បញ្ញាខាងអារម្មណ៍ តាមរយៈការរៀនយល់ចិត្ត និងការអាណិតអាសូរចំពោះជីវិតដទៃ។ អត្ថប្រយោជន៍ដ៏ធំបំផុតគឺការកាត់បន្ថយភាពតានតឹង និងការបង្កើនសេចក្ដីសុខផ្លូវចិត្តនៅពេលឃើញសត្វរងគ្រោះមានសុខភាពល្អឡើងវិញ។ វាគឺជាឱកាសដ៏ល្អក្នុងការបង្កើនបណ្ដាញទំនាក់ទំនងជាមួយមនុស្សដែលមានទឹកចិត្តសប្បុរស និងមានគុណតម្លៃជីវិតដូចគ្នា។ ការងារនេះជួយឱ្យអ្នកទទួលបានជំនាញទន់ ដូចជា ការងារជាក្រុម ការដោះស្រាយបញ្ហាភ្លាមៗ និងការទំនាក់ទំនងសាធារណៈ។ សម្រាប់សិស្សនិស្សិត វិញ្ញាបនបត្រនៃការងារស្ម័គ្រចិត្តគឺជាចំណុចខ្លាំងក្នុងប្រវត្តិរូប សម្រាប់ការដាក់ពាក្យអាហាររូបករណ៍ ឬការងារ។ វាជួយឱ្យយើងយល់ដឹងកាន់តែច្បាស់ពីតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី និងផលប៉ះពាល់នៃការបាត់បង់ជីវៈចម្រុះក្នុងប្រទេសកម្ពុជា។ ការងារស្ម័គ្រចិត្តជួយកសាងទំនុកចិត្តលើខ្លួនឯង និងភាពក្លាហានក្នុងការធ្វើកិច្ចការងារសង្គមដទៃទៀតដែលផ្ដល់ជាប្រយោជន៍រួម។ វាផ្ដល់នូវទស្សនៈវិស័យថ្មីនៃជីវិត ដោយរំលឹកយើងឱ្យតម្លៃលើអ្វីដែលយើងមាន និងការរស់នៅដោយមានគោលដៅច្បាស់លាស់។ ការចំណាយពេលធ្វើការងារក្នុងជម្រកជួយបង្កើនសុខភាពរាងកាយ តាមរយៈការធ្វើចលនា និងការដកដង្ហើមយកខ្យល់អាកាសបរិសុទ្ធ។ សារៈសំខាន់នៃការងារនេះគឺការជួយរក្សាកេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិក្នុងនាមជាប្រទេសដែលយកចិត្តទុកដាក់លើសុខុមាលភាពសត្វ។ វាគឺជាការហ្វឹកហាត់ផ្លូវចិត្តដើម្បីឱ្យយើងចេះលះបង់ក្តីកង្វល់ និង ការផ្តល់ជូននូវសេចក្តីល្អដោយមិនប្រាថ្នាចង់បានទ្រព្យសម្បត្តិមកវិញឡើយ។ ការងារនេះជួយឱ្យអ្នកយល់ពីតម្លៃនៃ ស្មារតីស្ម័គ្រចិត្ត ដែលជាកម្លាំងចលករដ៏សំខាន់សម្រាប់អភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន។ អ្នកនឹងទទួលបានចំណេះដឹងផ្នែកវេជ្ជសាស្ត្រសត្វសាមញ្ញៗដែលវាមានប្រយោជន៍សម្រាប់ជីវិតប្រចាំថ្ងៃ និងការចិញ្ចឹមសត្វនៅផ្ទះ។ វាជួយកាត់បន្ថយភាពឯកា និងបង្កើតនូវអារម្មណ៍ថាខ្លួនយើងមានតម្លៃចំពោះសត្វលោកដទៃទៀតដែលកំពុងត្រូវការជំនួយ។ សារៈសំខាន់នៃការស្ម័គ្រចិត្តក្នុងជម្រកសត្វព្រៃ គឺជាការចូលរួមដោយផ្ទាល់ក្នុងការសង្គ្រោះផែនដីពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ។ អ្នកនឹងបានឃើញនូវភាពអស្ចារ្យនៃធម្មជាតិ និងភាពវៃឆ្លាតរបស់សត្វនីមួយៗដែលអ្នកមិនធ្លាប់បានឃើញនៅក្នុងទីក្រុង។ វាជួយបង្រៀនយើងឱ្យមានភាពអត់ធ្មត់ និងការប្រុងប្រយ័ត្នខ្ពស់ក្នុងគ្រប់សកម្មភាពដែលយើងធ្វើដើម្បីសុវត្ថិភាពរួម។ ការងារនេះផ្ដល់ឱ្យអ្នកនូវរឿងរ៉ាវល្អៗជាច្រើនសម្រាប់ចែករំលែកទៅកាន់មិត្តភក្តិ និងគ្រួសារ ដើម្បីជម្រុញឱ្យមានការចូលរួមបន្ថែម។ វាគឺជាការវិនិយោគលើអនាគតមួយដែលមនុស្ស និងសត្វអាចរស់នៅជាមួយគ្នាដោយសុវត្ថិភាព និងភាពសុខដុមរមនាជានិរន្តរ៍។ អត្ថប្រយោជន៍ដ៏មានតម្លៃបំផុតគឺ ស្នាមញញឹម និង ការគ្រវីកន្ទុយរបស់សត្វដែលជាការអរគុណដ៏ស្មោះត្រង់បំផុតសម្រាប់អ្នក។ ការងារស្ម័គ្រចិត្តនៅក្នុងជម្រកសត្វ និងកន្លែងអភិរក្សក្នុងប្រទេសកម្ពុជា គឺជាបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តមដែលផ្តល់នូវផលប្រយោជន៍មហាសាលដល់ទាំងអ្នកស្ម័គ្រចិត្ត សត្វលោក និងសង្គមជាតិទាំងមូល។ តាមរយៈការលះបង់កម្លាំងកាយ ចំណេះដឹង និងក្តីស្រឡាញ់ យើងមិនត្រឹមតែជួយសង្គ្រោះជីវិតសត្វដែលរងគ្រោះប៉ុណ្ណោះទេ។ ប៉ុន្តែយើងក៏បានចូលរួមការពារតុល្យភាពនៃធម្មជាតិ និងបណ្តុះស្មារតីមេត្តាធម៌ក្នុងសហគមន៍ខ្មែរឱ្យកាន់តែរីកចម្រើន។ ការស្ម័គ្រចិត្តគឺជាការវិនិយោគលើចិត្ត ដែលនឹងទទួលបានមកវិញនូវសេចក្តីសុខ និងមោទនភាពដែលមិនអាចកាត់ថ្លៃបាន។